ស៊ុបនុយជាមុខម្ហូបមួយមុខដែលពេញនិយម ព្រមទាំងងាយស្រួលធ្វើ ហើយមិនថាក្មេងឬចាស់ សុទ្ធតែអាចបរិភោគស៊ុបមួយប្រភេទនេះបាន។ ដើម្បីធ្វើស៊ុបនុយឱ្យមានរសជាតិឈ្ងុយឆ្ងាញ់ អ្នកអាចអនុវត្តតាមវិធីខាងក្រោម។ ជាដំបូងត្រូវមានគ្រឿងផ្សំដូចជា ទឹកធម្មតា នុយមួយកញ្ចប់ សណ្តែកបណ្តុះ ត្រកួន ជីរណា ឆៃពៅប្រៃ ដើមខ្ទឹម ខ្ទឹមបារាំងមួយមើម ខ្ទឹមសមួយមើម ការ៉ុត និងឆៃថាវពីរមើមដូចគ្នា។ ហើយគ្រឿងផ្សំពិសេសវិញ មានដូចជា ឆ្អឹងជំនីជ្រូក ៥០០ក្រាម ភ្លៅមាន់៦ដុំ ប្រហិតសាច់គោ៥០០ក្រាម បង្គាឬ មឹកក្រៀម និងឈាមមាន់តាមចំណូលចិត្ត។ របៀបធ្វើមានដូចតទៅ ដំបូងដាក់ដាំទឹកឱ្យពុះហើយដាក់អំបិលមួយស្លាបព្រាបាយ។ បន្ទាប់មកដាក់ឆ្អឹងជំនីជ្រូក៥០០ក្រាមចូលស្រុះចំនួន៥នាទីហើយលើកចេញទៅលាងទឹកឱ្យស្អាត។ ដល់វេនភ្លៅមាន់ម្តង ដាក់ដាំទឹកឱ្យពុះហើយដាក់អំបិលមួយស្លាបព្រាបាយដូចឆ្អឹងជំនីជ្រូកដែរ។ ហើយដាក់ភ្លៅមាន់៦ដុំចូលស្រុះចំនួន៥នាទីហើយលើកចេញទៅលាងទឹកឱ្យស្អាតទុកមួយកន្លែង។ ដាក់ទឹក៣.៥លីត្រ ដាំឱ្យពុះហើយដាក់ខ្ទឹមបារាំង និងខ្ទឹមសមួយមើមដូចគ្នា ឆៃពៅប្រៃមួយដុំតូច បង្គាក្រៀម២ស្លាបព្រាបាយ និងមឹកក្រៀម២បន្ទះហាន់តូចៗ ហើយដាក់ចូលក្នុងទឹកនោះ។ បន្ទាប់មក យកដាក់ឆ្អឹងជំនីជ្រូកនិងភ្លៅមាន់ដែលបានលាងស្អាតដាក់ចូលដែរ។ ហើយដាក់គ្រឿងទេសដូចជា ស្ករស ៣ស្លាបព្រាបាយ អំបិលកន្លះស្លាបព្រាបាយ ទឹកត្រី៣ស្លាបព្រាបាយ ម្សៅស៊ុបកន្លះស្លាបព្រាបាយចូល រួចទុករហូតដល់ទឹកស៊ុបនោះពុះ។ ពេលដែលទឹកពុះត្រូវស្រង់ពពុះកង្វក់ចេញឱ្យបានសា្អតល្អ។ រួចរាល់ហើយដាក់ការ៉ុត និងឆៃថាវដែលបានហាន់ជាបន្ទះស្តើងៗចូលទាំងអស់។ យើងត្រូវគ្របគម្របឆ្នាំងឱ្យជិត រំងាស់រយៈពេល៣០នាទី រហូតដល់ភ្លៅមាន់ផុយទើបស្រង់ចេញ។ ប៉ុន្តែត្រូវទុកឆ្អឹងជំនីជ្រូកក្នុងឆ្នាំងដដែល រួចបន្តរំងាស់១៥នាទីទៀត។ ក្រោយរំងាស់ហើយដាក់ឈាមមាន់ ប្រហិតសាច់គោកន្លះគីឡូ និងដើមខ្ទឹមចូល។ រំងាស់វាបន្ថែមម្តងទៀត រួចបន្ថយភ្លើងឱ្យទាបដើម្បីកុំឱ្យស៊ុបចុះត្រជាក់។ បន្ទាប់មកដាំទឹកកន្លះឆ្នាំងទុកឱ្យពុះ រួចដាក់នុយចូលស្រុះរយៈពេល១០នាទី។ ពេលកំពុងស្រុះត្រូវ ឧស្សាហ៍កូរនុយផងកុំឱ្យវាកកនៅបាតឆ្នាំង។ ហើយពេលនុយទន់ត្រូវស្រង់ចេញភ្លាម បើពុំនោះនុយអាចប្រែទៅជាសភាពទន់ពេក ឬរលួយ។ ចុងក្រោយ យើងអាចដួសនុយដាក់ចាន និងបន្ថែមទឹកស៊ុបចូលជាការស្រេច។